ការរស់នៅក្នុងគ្រួសារដែលមានសមាជិកច្រើនតម្រូវឱ្យមានការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមកយ៉ាងខ្លាំងបំផុត។ សេចក្តីសុខក្នុងផ្ទះធំមួយអាស្រ័យលើការយល់ដឹងពីតួនាទីរៀងៗខ្លួនរបស់សមាជិកម្នាក់ៗដែលរស់នៅជុំគ្នា។ ទំនាក់ទំនងដ៏រឹងមាំរវាងសមាជិកគ្រួសារ គឺជាគ្រឹះដ៏សំខាន់សម្រាប់កសាងសុភមង្គល និងសន្តិភាពក្នុងជីវិត។ ការចេះបែងចែកការងារ និងភារកិច្ចឱ្យបានច្បាស់លាស់ជួយឱ្យការគ្រប់គ្រងផ្ទះសម្បែងប្រព្រឹត្តទៅដោយរលូន។ គ្រួសារខ្មែរដែលនៅជុំគ្នាជាមហាក្រុមគ្រួសារតែងតែប្រកាន់ខ្ជាប់នូវទំនៀមទម្លាប់គោរពចាស់ទុំជាចម្បង។ លោកតា ឬលោកយាយដែលជាមេគ្រួសារតែងតែផ្តល់នូវដំបូន្មានល្អៗដល់កូនចៅដើម្បីដើរលើផ្លូវដែលត្រឹមត្រូវ។ មេគ្រួសារមានភារកិច្ចយ៉ាងសំខាន់ក្នុងការសម្របសម្រួលជម្លោះផ្សេងៗដែលកើតឡើងក្នុងចំណោមបងប្អូន។ ការគោរពតាមការសម្រេចចិត្តរបស់អ្នកដឹកនាំគ្រួសារជួយឱ្យសមាជិកទាំងអស់មានឯកភាព និងសាមគ្គីភាពល្អ។ លោកតែងតែរំលឹកកូនចៅឱ្យចេះថែរក្សាកិត្តិយសរបស់វង្សត្រកូលតាមរយៈការប្រព្រឹត្តអំពើល្អក្នុងសង្គម។ អ្នកដឹកនាំគ្រួសារ គឺជាបង្គោលដ៏រឹងមាំដែលផ្តល់នូវភាពកក់ក្តៅ និងជាទីបង្អែកសម្រាប់សមាជិកគ្រប់វ័យ។ ការសម្រេចចិត្តលើរឿងធំដុំក្នុងផ្ទះសម្បែងតែងតែឆ្លងកាត់ការយល់ព្រមពីលោកតា ឬលោកយាយជាមុនសិន។ លោកជាអ្នកថែរក្សានូវក្បួនខ្នាតប្រពៃណី និងកិច្ចការបុណ្យទានផ្សេងៗដែលគ្រួសារត្រូវអនុវត្តតាម។ មេគ្រួសារតែងប្រើបទពិសោធន៍ជីវិតរបស់ខ្លួនដើម្បីជួយដោះស្រាយបញ្ហាប្រឈមដែលកូនចៅកំពុងជួបប្រទះ។ ភាពម៉ឺងម៉ាត់បូករួមនឹងចិត្តមេត្តារបស់មេគ្រួសារធ្វើឱ្យសមាជិកទាំងអស់មានសេចក្តីកោតខ្លាច និងការគោរព។ មេគ្រួសារ គឺជាអ្នកបង្រួបបង្រួមចិត្តកូនចៅទាំងអស់ឱ្យមករស់នៅជុំគ្នាដោយភាពរីករាយ និងស្និទ្ធស្នាល។ ការផ្ទេរចំណេះដឹងពីជំនាន់មួយទៅជំនាន់មួយ គឺជាតួនាទីដែលមេគ្រួសារខ្មែរតែងតែយកចិត្តទុកដាក់បំផុត។ មេគ្រួសារតែងដើរតួជាគំរូដ៏ល្អក្នុងការរស់នៅដើម្បីឱ្យសមាជិកជំនាន់ក្រោយអនុវត្តតាមដោយមោទនភាព។ ពាក្យសម្តីរបស់លោកមានទម្ងន់ និងឥទ្ធិពលដែលអាចជួយឱ្យសមាជិកគ្រួសារមានភាពស្ងប់សុខក្នុងចិត្ត។ អ្នកដឹកនាំគ្រួសារតែងពិនិត្យមើលសុខទុក្ខរបស់កូនចៅជានិច្ចទោះបីជាពួកគាត់មានវ័យកាន់តែជ្រេក៏ដោយ។ ការបង្កើតច្បាប់ទម្លាប់ក្នុងផ្ទះជួយឱ្យសមាជិកទាំងអស់យល់ដឹងពីដែនកំណត់ និង សិទ្ធិរៀងៗខ្លួន។ មេគ្រួសារ គឺជាអ្នកតំណាងឱ្យក្រុមគ្រួសារទាំងមូលក្នុងការទំនាក់ទំនងជាមួយអ្នកជិតខាង និងក្នុងសង្គម។ លោកតែងតែលើកទឹកចិត្តឱ្យកូនចៅចេះស្រឡាញ់គ្នា និងជួយគ្នាទៅវិញទៅមកក្នុងគ្រប់កាលៈទេសៈ។ អ្នករកចំណូលក្នុងគ្រួសារត្រូវខិតខំធ្វើការងារយ៉ាងធ្ងន់ធ្ងរដើម្បីធានាបាននូវជីវភាពរស់នៅសមរម្យ។ សសរទ្រូងនៃគ្រួសារមានភារកិច្ចចម្បងក្នុងការស្វែងរកថវិកាមកផ្គត់ផ្គង់រាល់ការចំណាយចាំបាច់ទាំងអស់។ ការចេញទៅធ្វើការពីព្រលឹមទល់ព្រលប់របស់អ្នករកចំណូល គឺជាការលះបង់ដ៏ធំធេងសម្រាប់គ្រួសារទាំងមូល។ អ្នករកចំណូលតែងតែគិតគូរពីការសន្សំសំចៃដើម្បីត្រៀមទុកសម្រាប់តម្រូវការបន្ទាន់ ឬគ្រាមានអាសន្ន។ ស្ថិរភាពហិរញ្ញវត្ថុរបស់គ្រួសារអាស្រ័យលើសមត្ថភាព និងការខិតខំប្រឹងប្រែងរបស់អ្នកដែលជាសសរទ្រូង។ អ្នករកចំណូលត្រូវមានភាពវៃឆ្លាតក្នុងការគ្រប់គ្រងការងារដើម្បីឱ្យមានលទ្ធភាពចិញ្ចឹមសមាជិកច្រើននាក់។ ការធានាឱ្យមានអាហារហូបចុកគ្រប់គ្រាន់ និងសុខុមាលភាព គឺជាបន្ទុកដ៏សំខាន់របស់អ្នករកចំណូល។ សមាជិកដែលចេញធ្វើការត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ចំពោះការចំណាយលើការសិក្សារបស់កូនចៅ។ អ្នករកចំណូលតែងតែសម្លឹងមើលឱកាសថ្មីៗដើម្បីពង្រីកប្រភពចំណូលសម្រាប់លើកកម្ពស់ជីវភាពគ្រួសារ។ ការមានការងារធ្វើមានស្ថិរភាពជួយឱ្យសសរទ្រូងនៃគ្រួសារអាចការពារសមាជិកពីវិបត្តិសេដ្ឋកិច្ចផ្សេងៗ។ អ្នករកចំណូលត្រូវធ្វើការសម្រេចចិត្តឱ្យបានម៉ត់ចត់បំផុតទាក់ទងនឹងការវិនិយោគ ឬការទិញទ្រព្យសម្បត្តិ។ ការតស៊ូអត់ធ្មត់នឹងការងារខាងក្រៅ គឺជាគុណសម្បត្តិដ៏វិសេសវិសាលរបស់អ្នកដែលជួយទ្រទ្រង់គ្រួសារ។ អ្នករកចំណូលតែងតែប្រាថ្នាចង់ឃើញសមាជិកគ្រប់រូបរស់នៅក្នុងភាពសម្បូរបែប និងគ្មានការខ្វះខាត។ ការលះបង់ពេលវេលាផ្ទាល់ខ្លួនដើម្បីបំពេញការងារ គឺជាតួនាទីដែលអ្នករកចំណូលមិនដែលរអ៊ូរទាំឡើយ។ អ្នករកចំណូលត្រូវមានទំនាក់ទំនងល្អជាមួយមិត្តរួមការងារ ដើម្បីធានាបាននូវភាពជោគជ័យក្នុងអាជីព។ ការផ្គត់ផ្គង់សម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ គឺជាផ្នែកមួយនៃភារកិច្ចរបស់អ្នករកចំណូល។ អ្នករកចំណូលតែងតែរៀបចំផែនការហិរញ្ញវត្ថុរយៈពេលវែងដើម្បីធានាអនាគតដ៏ភ្លឺស្វាងរបស់កូនចៅ។ ការទទួលបានការលើកទឹកចិត្តពីសមាជិកគ្រួសារជួយឱ្យអ្នករកចំណូលមានកម្លាំងចិត្តកាន់តែខ្លាំងឡើង។ អ្នកគ្រប់គ្រងកិច្ចការផ្ទះតែងតែរៀបចំផ្ទះសម្បែងឱ្យមានសណ្តាប់ធ្នាប់ និងមានរបៀបរៀបរយជានិច្ច។ ការរៀបចំអាហារដែលពោរពេញដោយជីវជាតិ និងរសជាតិឆ្ងាញ់ គឺជាជំនាញដ៏សំខាន់របស់មេផ្ទះ។ អ្នកគ្រប់គ្រងកិច្ចការផ្ទះត្រូវបែងចែកថវិកាប្រចាំថ្ងៃឱ្យបានត្រឹមត្រូវដើម្បីចៀសវាងការខ្ជះខ្ជាយ។ ការបោកគក់ និងការសម្អាតសម្លៀកបំពាក់ឱ្យបានស្អាតល្អ គឺជាការងារដែលមេផ្ទះតែងតែយកចិត្តទុកដាក់។ អ្នកគ្រប់គ្រងកិច្ចការផ្ទះដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតបរិយាកាសកក់ក្តៅសម្រាប់ការរស់នៅ។ ការចាត់ចែងទិញទំនិញប្រើប្រាស់ក្នុងផ្ទះឱ្យបានគ្រប់គ្រាន់តម្រូវឱ្យមានការរៀបចំផែនការឱ្យបានល្អ។ មេផ្ទះតែងតែដឹងសុខទុក្ខពីចំណង់ចំណូលចិត្តរបស់សមាជិកម្នាក់ៗទាក់ទងនឹងការហូបចុក និងការរស់នៅ។ ការរក្សាអនាម័យក្នុងផ្ទះបាយ និងបន្ទប់ទឹកជួយការពារសមាជិកគ្រួសារពីជំងឺដង្កាត់ផ្សេងៗបានយ៉ាងល្អ។ អ្នកគ្រប់គ្រងកិច្ចការផ្ទះ គឺជាអ្នកដែលនៅផ្ទះច្រើនជាងគេ និងយល់ដឹងពីតម្រូវការរបស់ផ្ទះសម្បែង។ ការតុបតែងផ្ទះឱ្យមានសោភ័ណភាព និងផាសុកភាពជួយឱ្យសមាជិកគ្រួសារមានអារម្មណ៍ស្រស់ស្រាយ។ មេផ្ទះត្រូវមានភាពអត់ធ្មត់ខ្ពស់ក្នុងការដោះស្រាយការងារតូចតាចជាច្រើនដែលកើតឡើងជារៀងរាល់ថ្ងៃ។ ការរៀបចំទុកដាក់សម្ភារៈឱ្យចំកន្លែងជួយឱ្យសមាជិកងាយស្រួលក្នុងការស្វែងរក និងប្រើប្រាស់។ អ្នកគ្រប់គ្រងកិច្ចការផ្ទះ គឺជាអ្នកសម្របសម្រួលពេលវេលានៃការហូបបាយជុំគ្នាឱ្យបានទៀងទាត់។ ការរៀបចំគ្រែគេង និងកន្លែងសម្រាកឱ្យបានស្អាតជួយឱ្យសមាជិកគ្រួសារមានសុខភាពល្អ និងមានស្មារតីភ្លឺស្វាង។ មេផ្ទះតែងតែប្រើប្រាស់ភាពច្នៃប្រឌិតរបស់ខ្លួនដើម្បីកែច្នៃសម្ភារៈចាស់ៗឱ្យមានប្រយោជន៍ឡើងវិញ។ ការយល់ដឹងពីរបៀបទុកដាក់អាហារឱ្យបានយូរ និងមានសុវត្ថិភាព គឺជាចំណេះដឹងដែលមេផ្ទះត្រូវតែមាន។ អ្នកគ្រប់គ្រងកិច្ចការផ្ទះតែងតែផ្តល់អាទិភាពដល់ភាពស្អាតជានិច្ចដើម្បីលើកកម្ពស់សុខុមាលភាព។ ការរៀបចំផ្ទះសម្រាប់ទទួលភ្ញៀវ ឬសាច់ញាតិដែលមកលេង គឺជាភារកិច្ចដែលមេផ្ទះធ្វើដោយក្តីរីករាយ។ អ្នកថែទាំសមាជិកគ្រួសារមានចិត្តមេត្តា និងភាពអត់ធ្មត់បំផុតក្នុងការមើលថែមនុស្សចាស់ដែលជរា។ ការផ្តល់ថ្នាំសង្កូវ និងការតាមដានសុខភាពសមាជិកដែលឈឺ គឺជាតួនាទីដ៏វិសេសវិសាលបំផុត។ អ្នកអប់រំក្នុងគ្រួសារតែងតែចំណាយពេលបង្រៀនកូនចៅឱ្យយល់ដឹងពីសីលធម៌ និងគុណធម៌ខ្ពស់។ ការជួយបង្រៀនកិច្ចការសាលាដល់ក្មេងៗជួយឱ្យពួកគេមានសមត្ថភាពចំណេះដឹងកាន់តែប្រសើរឡើង។ អ្នកថែទាំតែងតែផ្តល់កម្លាំងចិត្ត និងការលើកទឹកចិត្តដល់សមាជិកដែលកំពុងជួបទុក្ខលំបាក។ ការយល់ដឹងពីចិត្តសាស្ត្រក្មេង ជួយឱ្យអ្នកអប់រំអាចណែនាំកូនចៅឱ្យមានចរិតលក្ខណៈល្អប្រពៃ។ អ្នកថែទាំដើរតួជាអ្នកស្តាប់ដ៏ល្អម្នាក់ចំពោះរាល់បញ្ហាដែលសមាជិកគ្រួសារចង់បញ្ចេញមកក្រៅ។ ការផ្តល់នូវក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ខ្ពស់ជួយឱ្យសមាជិកគ្រប់រូបមានភាពកក់ក្តៅ។ អ្នកអប់រំតែងតែរំលឹកកូនចៅឱ្យចេះគោរពចាស់ទុំ និងមានសុជីវធម៌ក្នុងការរស់នៅជាមួយអ្នកដទៃ។ ការតាមដានការលូតលាស់របស់កុមារក្នុងផ្ទះ គឺជាការងារដែលអ្នកថែទាំយកចិត្តទុកដាក់បំផុត។ អ្នកថែទាំត្រូវមានចំណេះដឹងមូលដ្ឋានផ្នែកសុខភាពដើម្បីអាចជួយសង្គ្រោះបឋមក្នុងគ្រួសារបាន។ ការអានសៀវភៅ ឬនិទានរឿងឱ្យក្មេងៗស្តាប់ជួយបណ្តុះស្មារតីចង់ដឹងចង់ឃើញដល់ពួកគេ។ អ្នកអប់រំតែងតែណែនាំកូនចៅឱ្យយល់ពីតម្លៃនៃការរៀនសូត្រ និងការស្វែងរកចំណេះវិជ្ជា។ ការផ្តល់យោបល់ល្អៗក្នុងការដោះស្រាយបញ្ហាជីវិត គឺជាផ្នែកមួយនៃតួនាទីរបស់អ្នកថែទាំ។ អ្នកថែទាំតែងតែនៅក្បែរសមាជិកដែលត្រូវការជំនួយទោះបីជាក្នុងកាលៈទេសៈណាក៏ដោយ។ ការបង្រៀនឱ្យក្មេងៗចេះចែករំលែក និងមានចិត្តសប្បុរស គឺជាភារកិច្ចរបស់អ្នកអប់រំ។ អ្នកថែទាំមានភាពប៉ិនប្រសប់ក្នុងការលួងលោមសមាជិកដែលខូចចិត្តឱ្យមានស្នាមញញឹមឡើងវិញ។ សមាជិកវ័យក្មេងក្នុងគ្រួសារគួរតែចេះជួយសម្រាលបន្ទុកការងារស្រាលៗដល់ចាស់ទុំក្នុងផ្ទះ។ ការស្តាប់បង្គាប់ និងការគោរពតាមការណែនាំរបស់មាតាបិតា គឺជាកាតព្វកិច្ចចម្បងរបស់កូនៗ។ អ្នកជួយសម្រួលក្នុងផ្ទះតែងតែមានស្មារតីម្ចាស់ការក្នុងការសម្អាតបន្ទប់គេងរបស់ខ្លួនឯង។ ការខិតខំរៀនសូត្រឱ្យបានពូកែ គឺជាការតបស្នងសងគុណដ៏ល្អបំផុតចំពោះអ្នកដែលមានគុណ។ កូនចៅក្នុងផ្ទះគួរតែចេះជួយលើកទឹកចិត្ត និងផ្តល់ស្នាមញញឹមដល់សមាជិកដទៃទៀតជានិច្ច។ ការចូលរួមជួយកិច្ចការក្នុងផ្ទះបាយដូចជាការលាងចានជួយឱ្យការងារផ្ទះឆាប់បានសម្រេច។ សមាជិកដែលជាអ្នកជំនួយត្រូវមានភាពរហ័សរហួនក្នុងការទទួលភារកិច្ចដែលចាស់ទុំបានប្រគល់ឱ្យ។ ការចេះសហការជាមួយបងប្អូនក្នុងការសម្អាតទីធ្លាផ្ទះជួយឱ្យបរិស្ថានជុំវិញផ្ទះមានភាពស្រស់ស្អាត។ អ្នកជួយសម្រួលគួរតែចេះសន្សំសំចៃទឹក និងអគ្គិសនីដើម្បីជួយកាត់បន្ថយការចំណាយក្នុងគ្រួសារ។ ការមិនបង្កបញ្ហា ឬការរំខានដល់អ្នកដទៃ គឺជាការជួយសម្រួលដ៏ល្អមួយសម្រាប់សមាជិកគ្រប់រូប។ សមាជិកវ័យក្មេងត្រូវរៀនសូត្រពីរបៀបធ្វើការងារផ្ទះដើម្បីរៀបចំខ្លួនសម្រាប់ជីវិតនាពេលអនាគត។ ការមានចិត្តសហការ និងយោគយល់គ្នាជួយឱ្យការរស់នៅជុំគ្នាមានភាពងាយស្រួល និងរលូន។ អ្នកជួយសម្រួលតែងតែមានវត្តមានជានិច្ចនៅពេលដែលមានការងារសមូហភាពក្នុងគ្រួសារ។ ការចេះរៀបចំសម្ភារៈសិក្សាឱ្យមានសណ្តាប់ធ្នាប់ជួយឱ្យផ្ទះសម្បែងមើលទៅមានរបៀបរៀបរយ។ សមាជិកគ្រួសារដែលជាកូនចៅត្រូវចេះអត់ធ្មត់ និងស្តាប់ដំបូន្មានដោយការគោរពបំផុត។ ការជួយមើលថែប្អូនៗតូចៗ គឺជាផ្នែកមួយនៃតួនាទីរបស់បងៗដែលជាអ្នកជួយសម្រួលកិច្ចការ។ អ្នកជួយសម្រួលគួរតែមានភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ចំពោះទង្វើរបស់ខ្លួនឯង។ ការចូលរួមចំណែកក្នុងកិច្ចការសង្គមក្នុងនាមជាសមាជិកគ្រួសារល្អជួយលើកកិត្តិយសផ្ទះសម្បែង។ សរុបមកវិញ ការយល់ដឹងពីតួនាទីរៀងៗខ្លួនជួយឱ្យគ្រួសារធំមួយរស់នៅបានដោយសុភមង្គល។ សេចក្តីស្រឡាញ់ និងការគោរពគ្នា គឺជាចំណងដែលចងភ្ជាប់សមាជិកគ្រប់រូបឱ្យរឹងមាំជានិច្ច។ ការរួមសុខរួមទុក្ខ និងការជួយគ្នាទៅវិញទៅមក គឺជាប្រភពនៃកម្លាំងចិត្តក្នុងគ្រួសារខ្មែរ។ ផ្ទះធំមួយនឹងក្លាយជាឋានសួគ៌ដីគោកប្រសិនបើសមាជិកគ្រប់រូបចេះបំពេញតួនាទីរបស់ខ្លួន។ ការរក្សានូវសាមគ្គីភាពក្នុងគ្រួសារ គឺជាកេរមរតកដ៏មានតម្លៃបំផុតសម្រាប់មនុស្សជំនាន់ក្រោយ។